ការត្រៀមខ្លួនសម្រាប់បុណ្យប្រពៃណីជាតិ គឺជាទម្លាប់មួយដ៏មានតម្លៃសម្រាប់ប្រជាជនខ្មែរ។ វាជាឱកាសមួយដែលមនុស្សគ្រប់គ្នាបានបង្ហាញពីការគោរពវប្បធម៌និងភាពស្រស់ស្អាត។ ចំពោះការត្រៀមខ្លួនរបស់បុរស មុននឹងដល់ថ្ងៃបុណ្យចូលឆ្នាំ ខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូក បុរសជាច្រើនតែងតែត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់។ ពួកគេចាប់ផ្ដើមដោយ ការកាត់សក់ ឱ្យបានស្អាតបាត។ ការកាត់សក់មិនត្រឹមតែធ្វើឱ្យពួកគេមើលទៅមានសណ្ដាប់ធ្នាប់ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយទៀតផង។ យុវជនមួយចំនួនក៏បាន លាបពណ៌សក់ ដើម្បីបង្កើនភាពទាន់សម័យនិងទាក់ទាញ។ ពណ៌សក់ដែលពួកគេជ្រើសរើសភាគច្រើនជាពណ៌ដែលកំពុងពេញនិយម។ ក្រៅពីនេះ ការ ទិញសម្លៀកបំពាក់និងស្បែកជើងថ្មី ក៏ជាការត្រៀមខ្លួនដ៏សំខាន់ដែរ។ បុរសៗបានទិញខោអាវថ្មីៗដើម្បីពាក់ទៅវត្តឬទៅកម្សាន្តនៅតាមទីសាធារណៈ។ ពួកគេចូលចិត្តពាក់អាវធំនិងខោជើងវែងដែលសមរម្យ។ សម្រាប់បុណ្យចូលឆ្នាំឬបុណ្យភ្ជុំបិណ្ឌ ពួកគេតែងតែពាក់អាវសឬអាវសាច់ក្រណាត់ដែលសមរម្យសម្រាប់ចូលវត្ត។ ការទិញស្បែកជើងថ្មីក៏ជួយឱ្យពួកគេមានទំនុកចិត្តលើខ្លួនឯងផងដែរ។ រីឯការត្រៀមខ្លួនរបស់ស្ត្រីមានភាពលម្អិតនិងច្រើនជាងបុរសបន្តិច។ ពួកគេចាប់ផ្ដើមដោយ ការកាត់សក់ និង ការលាបពណ៌សក់ ឱ្យបានស្រស់ស្អាត។ ស្ត្រីមួយចំនួនចូលចិត្តពណ៌ធម្មជាតិ ចំណែកយុវតីខ្លះទៀតចូលចិត្តពណ៌ដែលទាន់សម័យ។ ពួកគេក៏បាន ធ្វើម៉ូតសក់ ផងដែរ។ ពួកគេអាច អ៊ុតសក់ត្រង់ ឬ អ៊ុតសក់រួញ តាមចំណូលចិត្ត។ ការធ្វើម៉ូតសក់នេះធ្វើឱ្យពួកគេមើលទៅមានភាពទាក់ទាញនិងស្រស់ស្អាត។ ក្រៅពីនេះ ពួកគេក៏បាន ធ្វើឬលាបក្រចក ផងដែរ។ ពួកគេអាចលាបក្រចកដោយខ្លួនឯង ឬទៅហាងដើម្បីលាបនិងគូរម៉ូតក្រចកស្អាតៗ។ នេះបានជួយបង្កើនភាពស្រស់ស្អាតលើកាយវិការរបស់ពួកគេ។ ចំណុចសំខាន់បំផុតគឺការ ទិញសម្លៀកបំពាក់និងស្បែកជើងថ្មី។ នារីៗចូលចិត្តស្លៀកពាក់ឈុតប្រពៃណីខ្មែរ ដូចជាសំពត់ហូល ឬអាវប៉ាក់។ សម្រាប់បុណ្យភ្ជុំបិណ្ឌ ពួកគេស្លៀកពាក់សាមញ្ញៗតែសមរម្យដើម្បីទៅវត្ត។ សម្រាប់បុណ្យចូលឆ្នាំ ពួកគេបានស្លៀកពាក់សម្លៀកបំពាក់ប្លែកៗជាច្រើនពណ៌។ ពួកគេក៏បានទិញស្បែកជើងថ្មីដើម្បីផ្គូរផ្គងជាមួយសម្លៀកបំពាក់ផងដែរ។ សរុបមក ការត្រៀមខ្លួនសម្រាប់បុណ្យប្រពៃណីជាតិគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ វាជាការបង្ហាញពីការគោរពវប្បធម៌។ វាក៏ជាការផ្ដល់នូវភាពរីករាយនិងអនុស្សាវរីយ៍ល្អៗផងដែរ។ ការស្លៀកពាក់និងការតុបតែងខ្លួនស្រស់ស្អាតនៅពេលបុណ្យគឺជាការបង្ហាញពីភាពរុងរឿងនិងសេចក្ដីសុខ។